អ្នកនេសាទ ជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិខ្មែរ ដែលមានតួនាទីមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សា និងជំរុញសង្គមជាតិទាំងមូល។ ជីវិតដែលបានតោងជាប់នឹងទឹកនេះ បានចងភ្ជាប់ជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ចខ្មែរអស់រាប់សិបជំនាន់មកហើយ។ ពីបឹងទន្លេសាបរហូតដល់សមុទ្រ មានទូក និងឧបករណ៍នេសាទរាប់ពាន់ដែលតែងតែឆ្លុះបញ្ចាំងពីជីវិតរស់នៅដ៏សាមញ្ញ តែមានអត្ថន័យជ្រាលជ្រៅរបស់ប្រជាជនខ្មែរ។ អ្នកនេសាទ គឺជាអ្នកដែលស្វែងរកប្រភពអាហារ ជាសសរស្តម្ភសេដ្ឋកិច្ច និងជាអ្នកអភិរក្សធនធានធម្មជាតិដ៏សំខាន់មួយដែរ។ លើសពីនេះ អ្នកនេសាទក៏ជាអ្នកផ្គត់ផ្គង់អាហារដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជាផងដែរ។ ត្រី និងផលិតផលជលផលផ្សេងៗ គឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់របបអាហារប្រចាំថ្ងៃរបស់ពលរដ្ឋរាប់លាននាក់។ ជាក់ស្តែង ប្រជាពលរដ្ឋខ្មែរស្ទើរតែទាំងអស់ គឺមិនអាចខ្វះមុខម្ហូបធ្វើពីត្រីបានឡើយ។ បឹងទន្លេសាប គឺជាបេះដូងនៃប្រព័ន្ធអេកូឡូស៊ីជលផលរបស់កម្ពុជា ដែលផ្តល់ផលត្រីរាប់សែនតោនជារៀងរាល់ឆ្នាំ។ ចាប់ពីត្រីស្រស់យកមកចម្អិនភ្លាមៗ រហូតដល់ការកែច្នៃជាត្រីងៀត ផ្អក ប្រហុក ត្រីឆ្អើរ និងទឹកត្រី សុទ្ធសឹងតែជាស្នាដៃរបស់អ្នកនេសាទ។ ម្ហូបអាហារទាំងនេះមិនត្រឹមតែជាការបំពេញតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ម្ហូបអាហារខ្មែរទៀតផង។ វិធីនេសាទដ៏ចំណាស់បានក្លាយជាកេរដំណែលតាំងពីដូនតា ដែលបានច្នៃប្រឌិត និងបន្សល់ទុកនូវបច្ចេកទេសជាច្រើនដូចជា ការដាក់មង បោះលប ទ្រូ និងបង់សំណាញ់ជាដើម។ ត្រីត្រូវបានគេប្រើប្រាស់ជាមូលដ្ឋានគ្រឹះនៃម្ហូបខ្មែរជាច្រើនមុខដូចជា អាម៉ុក ស្ងោរទឹកត្រី ក្បាលត្រីប្រឡាក់អាំង និងសម្លប្រហើរជាដើម។ នេះបានធ្វើឲ្យអ្នកនេសាទដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដល់ប្រទេសជាតិទាំងមូល។ ពួកគេបានផ្តល់ចំណីអាហារដែលមានគុណភាព ស្រស់ និងមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ ដែលជួយកាត់បន្ថយភាពអត់ឃ្លាន និងលើកកម្ពស់សុខភាពរបស់ពួកគេ។ វិស័យនេសាទបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ អ្នកនេសាទរាប់សែននាក់បានពឹងផ្អែកលើវិស័យនេះ ដើម្បីចិញ្ចឹមជីវិត។ ជីវិតរបស់ពួកគេមិនត្រឹមតែជាការនេសាទយកមកលក់ដូរនោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃខ្សែសង្វាក់ផលិតកម្មទាំងមូលដែរ។ ផលិតផលត្រីឆៅ និងកែច្នៃ គឺជាទំនិញដ៏សំខាន់ដែលបានជួយបង្កើតការងាររាប់ពាន់កន្លែង ពីការនេសាទ រហូតដល់ការកែច្នៃ ដឹកជញ្ជូន និងលក់ដូរតាមទីផ្សារ។ ភូមិឋានជាច្រើនដែលស្ថិតនៅតាមដងទន្លេ ឬបឹង គឺភាគច្រើនមានជីវភាពរស់នៅដោយសារតែអាជីពនេសាទនេះឯង។ ពួកគេបានជួយកាត់បន្ថយភាពក្រីក្រ និងបង្កើតប្រាក់ចំណូលដល់គ្រួសារនីមួយៗបានយ៉ាងប្រសើរ។ វិស័យនេសាទក៏បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាផងដែរ។ ផលិតផលជលផលដែលបាននាំចេញទៅកាន់ទីផ្សារបរទេសក៏បានជួយបង្កើនចំណូលសម្រាប់ប្រទេសជាតិផងដែរ។ ជាងនេះទៅទៀត ការអភិវឌ្ឍន៍លើវិស័យនេសាទក៏បានជំរុញឲ្យមានការរីកចម្រើនលើផ្នែកផ្សេងៗទៀតដូចជា ទេសចរណ៍អេកូឡូស៊ីតាមតំបន់នេសាទ ឬការបង្កើតផលិតផលកែច្នៃថ្មីៗដើម្បីពង្រីកទីផ្សារ។ អ្នកនេសាទក៏បានរួមចំណែកក្នុងការរក្សាតុល្យភាពរវាងការផលិត និងការប្រើប្រាស់ តាមរយៈបទពិសោធន៍ដែលពួកគេបានប្រមូលផ្ដុំតាំងពីដូនតារៀងមក។ ពួកគេមានជំនាញក្នុងការកំណត់រដូវកាលនេសាទ ដើម្បីធានាថាធនធានជលផលអាចបន្តមានបានសម្រាប់រយៈពេលយូរអង្វែង។ ដូច្នេះហើយ បានជាអ្នកនេសាទដើរតួជាកម្លាំងចលករដ៏សំខាន់ក្នុងការរក្សាលំនឹងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ទោះបីជាអ្នកនេសាទជាអ្នកប្រើប្រាស់ធនធានធម្មជាតិក្តី ពួកគេក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងថែរក្សាធនធានជលផលទាំងនោះផងដែរ។ អ្នកនេសាទជំនាន់មុនបានបន្សល់ទុកនូវចំណេះដឹងយ៉ាងជ្រាលជ្រៅអំពីការគ្រប់គ្រងធនធានធម្មជាតិ។ ពួកគេបានដឹងយ៉ាងច្បាស់អំពីប្រភេទត្រី វដ្តជីវិតរបស់ត្រី រដូវកាលពងកូន និងទីកន្លែងដែលត្រីចូលចិត្តរស់នៅ។ តាមរយៈចំណេះដឹងនេះ ពួកគេបានបង្កើតប្រព័ន្ធគ្រប់គ្រងបែបប្រពៃណីដែលបានជួយធានានូវនិរន្តរភាពនៃការនេសាទ។ ឧទាហរណ៍ ការបង្កើត "កន្លែងអភិរក្ស" ឬ "កន្លែងត្រីពង" តាមសហគមន៍ បានជួយឲ្យត្រីអាចបន្តពូជបានដោយសុវត្ថិភាព។ អ្នកនេសាទតាមសហគមន៍ជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងការការពារតំបន់ព្រៃលិចទឹក ដែលជាជម្រកដ៏សំខាន់របស់ត្រី។ ការអនុវត្តន៍តាមច្បាប់ស្តីពីការនេសាទ ការទប់ស្កាត់ការនេសាទខុសច្បាប់ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញ គឺជាកិច្ចការដែលអ្នកនេសាទបានចូលរួមយ៉ាងសកម្ម។ ពួកគេជាអ្នកដែលយល់ដឹងច្រើនជាងគេអំពីការប្រែប្រួលនៃបរិស្ថាន និងឥទ្ធិពលនៃការបំពុលទឹកទៅលើជីវិតជលផល។ ការកសាងសហគមន៍នេសាទ ការបង្កើតក្រុមល្បាត និងការអប់រំគ្នាទៅវិញទៅមក បានជួយពង្រឹងកិច្ចការពារធនធានធម្មជាតិទាំងនេះ។ អ្នកនេសាទគឺជាភ្នែក និងជាដៃគូរបស់រដ្ឋាភិបាលក្នុងការឃ្លាំមើល និងទប់ស្កាត់រាល់សកម្មភាពដែលបានបំផ្លាញបរិស្ថាន។ ដូច្នេះហើយ ពួកគេមិនត្រឹមតែជាអ្នករកស៊ីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាអ្នកការពារមរតកធម្មជាតិដ៏សំខាន់សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ការខិតខំប្រឹងប្រែងរបស់អ្នកនេសាទ ក្នុងការថែរក្សាបរិស្ថាន គឺជាការចូលរួមចំណែកដ៏មានតម្លៃបំផុតក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ និងធានានូវអនាគតដ៏ល្អប្រសើរសម្រាប់កម្ពុជា។